មធ្យោបាយធ្វើដំណើរនិងការដឹកជញ្ជូននៅតាមទីក្រុងនានាក្នុងប្រទេសកម្ពុជាមានភាពសម្បូរបែប និងមានការវិវត្តន៍យ៉ាងឆាប់រហ័ស។ ប្រភេទយានយន្តជាច្រើនបានរួមចំណែកយ៉ាងសំខាន់ដល់ចលនាធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការជ្រើសរើសមធ្យោបាយធ្វើដំណើរគឺអាស្រ័យលើតម្រូវការផ្ទាល់ខ្លួន និងលក្ខខណ្ឌជាក់ស្តែង។ ទេសភាពចរាចរណ៍នៅក្នុងទីក្រុងតែងតែមានភាពមមាញឹក និងពោរពេញទៅដោយយានយន្តគ្រប់ប្រភេទ។ ម៉ូតូ គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនភាគច្រើននៅតាមទីក្រុង។ វាមានតម្លៃសមរម្យ ប្រើប្រាស់សាំងតិចនិងមានភាពបត់បែនខ្ពស់ក្នុងការធ្វើដំណើរ។ អ្នកប្រើប្រាស់អាចបើកបរម៉ូតូ ដើម្បីគេចចេញពីការកកស្ទះចរាចរណ៍បានយ៉ាងងាយស្រួល។ ម៉ូតូត្រូវបានប្រើប្រាស់ទាំងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃនិងសម្រាប់ការដឹកជញ្ជូនទំនិញខ្នាតតូច។ ជាមួយគ្នានេះដែរ ចំនួនរថយន្តក៏បានកើនឡើងយ៉ាងខ្លាំងផងដែរស្របតាមកំណើនសេដ្ឋកិច្ច។ រថយន្តត្រូវបានប្រើប្រាស់ដោយក្រុមគ្រួសារ ឬសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ។ វាផ្តល់នូវភាពងាយស្រួល ផាសុកភាព និងសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ។ យ៉ាងណាមិញ ការកើនឡើងចំនួនរថយន្តក៏បានរួមចំណែកធ្វើឱ្យចរាចរណ៍ចង្អៀតផងដែរ។ ឡានក្រុងសាធារណៈ គឺជាមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាពដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ វាត្រូវបានរៀបចំឡើងដោយរដ្ឋបាលក្រុង ដើម្បីបម្រើដល់ប្រជាជនទាំងអស់។ ការធ្វើដំណើរតាមឡានក្រុងគឺមានតម្លៃថោកបំផុតបើធៀបទៅនឹងមធ្យោបាយផ្សេងៗទៀត។ វាក៏ជួយសិស្ស និស្សិត និងកម្មករឱ្យសន្សំសំចៃការចំណាយប្រចាំថ្ងៃបានច្រើន។ ឡានក្រុងមានផ្លូវធ្វើដំណើរច្បាស់លាស់ និងមានកាលវិភាគចេញដំណើរជាប្រចាំ។ អ្នកដំណើរមិនបារម្ភពីការបាត់បង់ផ្លូវ ឬការចំណាយថ្លៃហួសហេតុនោះទេ។ បច្ចុប្បន្ន ផ្លូវធ្វើដំណើររបស់ឡានក្រុងមានច្រើនជាងមុន និងគ្របដណ្តប់តំបន់សំខាន់ៗមួយចំនួន។ វាក៏ជួយលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ យ៉ាងណាមិញ ផ្លូវធ្វើដំណើររបស់ឡានក្រុងនៅមានកម្រិតនៅឡើយ។ ប្រជាជនមួយចំនួនដែលរស់នៅឆ្ងាយពីចំណតឡានក្រុងនៅតែមានការលំបាកក្នុងការប្រើប្រាស់។ ដូច្នេះ ការបន្តពង្រីកផ្លូវធ្វើដំណើរ និងបង្កើនចំនួនឡានក្រុង គឺជារឿងចាំបាច់។ ម៉ូតូឌុប ម៉ូតូកង់បី តុកតុក និងឡានតាក់ស៊ី គឺជាមធ្យោបាយធ្វើដំណើរដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជននៅទីក្រុង។ ពួកវាបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការប្រើប្រាស់មធ្យោបាយទាំងនេះផ្តល់នូវភាពងាយស្រួល និងអាចទៅដល់ទីកន្លែងដែលឡានក្រុងមិនអាចទៅបាន។ កាលពីមុន អ្នកដំណើរត្រូវតថ្លៃគ្នាជាមួយអ្នកបើកបរដើម្បីទទួលបានតម្លៃសមរម្យ។ យ៉ាងណាមិញ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Grab, PassApp និង Foodpanda បានបង្កើតកម្មវិធីសម្រាប់ហៅជិះ។ ការប្រើប្រាស់កម្មវិធីទាំងនេះបានធ្វើឱ្យតម្លៃមានភាពច្បាស់លាស់និងផ្តល់នូវសុវត្ថិភាពខ្ពស់។ អ្នកដំណើរអាចដឹងពីតម្លៃធ្វើដំណើរនិងអាចតាមដានទីតាំងអ្នកបើកបរបានយ៉ាងងាយស្រួល។ ម៉ូតូកង់បីឬតុកតុក គឺជាជម្រើសដ៏ល្អសម្រាប់ការធ្វើដំណើររយៈពេលខ្លីក្នុងទីក្រុង។ ឡានតាក់ស៊ីត្រូវបានប្រើប្រាស់សម្រាប់ការធ្វើដំណើរជាមួយក្រុមគ្រួសារឬនៅពេលដែលអាកាសធាតុមិនល្អ។ មធ្យោបាយទាំងនេះបានកាត់បន្ថយការតថ្លៃគ្នានិងធ្វើឱ្យតម្លៃមានភាពយុត្តិធម៌។ ម៉ូតូឌុប កង់បីនិងឡានតាក់ស៊ីបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនជាច្រើន។ ម៉ូតូនិងកង់អគ្គិសនីបានក្លាយជាជម្រើសដ៏ពេញនិយមមួយនៅក្នុងទីក្រុងនាពេលបច្ចុប្បន្ន។ យានយន្តទាំងនេះត្រូវបានគេមើលឃើញថាមានប្រយោជន៍ដល់បរិស្ថានព្រោះវាមិនមានការបំភាយផ្សែងពុលនោះទេ។ ការប្រើប្រាស់ម៉ូតូនិងកង់អគ្គិសនីជួយលើកកម្ពស់គុណភាពខ្យល់និងកាត់បន្ថយការបំពុលបរិស្ថាន។ វាជាមធ្យោបាយធ្វើដំណើរដែលមិនបង្កសំឡេងរំខានដល់អ្នកដទៃ។ ភាពស្ងប់ស្ងាត់របស់វាបានរួមចំណែកធ្វើឱ្យបរិយាកាសនៅក្នុងទីក្រុងកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត ម៉ូតូនិងកង់អគ្គិសនីមានតម្លៃថោកក្នុងការប្រើប្រាស់ព្រោះវាមិនត្រូវការសាំងទេ។ ការចំណាយទៅលើការសាកថ្មគឺមានតម្លៃទាបជាងថ្លៃសាំងជាច្រើនដង។ អ្នកប្រើប្រាស់អាចសាកថ្មនៅផ្ទះបានយ៉ាងងាយស្រួលនិងមិនចាំបាច់ទៅរកស្ថានីយ៍ប្រេងនោះទេ។ វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលធ្វើដំណើរក្នុងចម្ងាយខ្លីនៅទីក្រុង។ ការប្រើប្រាស់យានយន្តអគ្គិសនីបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតទីក្រុងបៃតង។ យុវជនជាច្រើនបានចាប់ផ្តើមប្រើប្រាស់ម៉ូតូនិងកង់អគ្គិសនីដើម្បីបង្ហាញពីការគាំទ្រចំពោះបរិស្ថាន។ យ៉ាងណាមិញ ចំនួនស្ថានីយ៍សាកថ្មនៅតាមទីសាធារណៈនៅមានកម្រិតនៅឡើយ។ មធ្យោបាយធ្វើដំណើរ និងការដឹកជញ្ជូននៅតាមទីក្រុងនានាក្នុងប្រទេសកម្ពុជាមានភាពសម្បូរបែប និងវិវត្តន៍យ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីសក្ដានុពលនៃកំណើនសេដ្ឋកិច្ច។ ម៉ូតូ នៅតែជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនភាគច្រើន ដោយសារភាពបត់បែន តម្លៃសមរម្យ និងប្រសិទ្ធភាពក្នុងការគេចពីការកកស្ទះ។ ស្របគ្នានេះដែរ ការកើនឡើងនៃ រថយន្ត ក៏បង្ហាញពីភាពរីកចម្រើន ប៉ុន្តែវាក៏បានរួមចំណែកដល់ការចង្អៀតចរាចរណ៍ផងដែរ។ ដើម្បីកាត់បន្ថយបញ្ហានេះ ឡានក្រុងសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់មធ្យោបាយធ្វើដំណើរដែលមានតម្លៃថោក និងមានសណ្តាប់ធ្នាប់ ទោះបីជាបណ្ដាញផ្លូវនៅមានកម្រិតក៏ដោយ។ ចំណែកឯ ម៉ូតូឌុប កង់បី និងឡានតាក់ស៊ី ដែលជាមធ្យោបាយប្រជាប្រិយបំផុត ក៏បានផ្លាស់ប្ដូររូបរាងតាមរយៈកម្មវិធីបច្ចេកវិទ្យា ដែលធ្វើឱ្យតម្លៃមានភាពច្បាស់លាស់ និងបង្កើនសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។ នាពេលបច្ចុប្បន្ន ម៉ូតូ និងកង់អគ្គិសនី កំពុងក្លាយជាជម្រើសដ៏ពេញនិយម ដោយសារអត្ថប្រយោជន៍បរិស្ថាន និងការចំណាយតិចលើការប្រើប្រាស់។ យ៉ាងណាមិញ ចំនួនស្ថានីយ៍សាកថ្មសាធារណៈនៅតែជាបញ្ហាប្រឈម។ សរុបមក ការរួមបញ្ចូលគ្នានៃមធ្យោបាយធ្វើដំណើរទាំងនេះ បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាកត្តាជំរុញដល់ការអភិវឌ្ឍទីក្រុងនានានៅកម្ពុជា។ សរុបមកម៉ូតូ និងកង់អគ្គិសនីកំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃនៅកម្ពុជា ដោយផ្តល់ភាពងាយស្រួល សន្សំសំចៃថាមពល និងការពារបរិស្ថាន។